ការបណ្តុះបណ្តាលផ្នែកទំនាក់ទំនងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍នៅកម្ពុជា។ វាជួយធានាថាបុគ្គលិកអាចប្រាស្រ័យទាក់ទងជាមួយភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់។ ការទំនាក់ទំនងផ្ទាល់មាត់គឺជាមូលដ្ឋានគ្រឹះនៃការបម្រើសេវាកម្មល្អ។ បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ នឹងអាចប្រើប្រាស់ភាសា និងកាយវិការបានសមរម្យ ដើម្បីបង្កើតបរិយាកាសកក់ក្តៅ និងគួរសមសម្រាប់ភ្ញៀវ។ ការប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ សមរម្យ និងគួរសម គឺជាចំណុចសំខាន់សម្រាប់បម្រើភ្ញៀវជាតិ ក៏ដូចជាភ្ញៀវបរទេសដែលចេះភាសាខ្មែរ។ ការបណ្តុះបណ្តាលគួរផ្តោតលើពាក្យពេចន៍ និងឃ្លាគួរសមដែលប្រើប្រាស់ជាទូទៅក្នុងវិស័យបដិសណ្ឋារកិច្ច ដូចជាពាក្យ ជម្រាបសួរ សូមអរគុណ សូមអញ្ជើញ មានអ្វីអាចអោយខ្ញុំជួយ ជាដើម។ ដោយសារភ្ញៀវទេសចរអន្តរជាតិភាគច្រើនប្រើប្រាស់ភាសាអង់គ្លេស ការបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេសគឺចាំបាច់ណាស់។ ការបណ្តុះបណ្តាលរាប់បញ្ចូលទាំងវាក្យសព្ទទូទៅ ពាក្យបច្ចេកទេសក្នុងវិស័យទេសចរណ៍ ឃ្លាគួរសម និងរបៀបសន្ទនាដើម្បីផ្តល់ព័ត៌មាន បំពេញតម្រូវការ និងដោះស្រាយបញ្ហាផ្សេងៗ។ សម្លេង និងកាយវិការអាចបង្ហាញពីការយកចិត្តទុកដាក់ និងវិជ្ជាជីវៈទៅកាន់ភ្ញៀវ។ ការបណ្តុះបណ្តាលគួរណែនាំពីរបៀបប្រើប្រាស់សម្លេងដែលច្បាស់លាស់ ស្រទន់ និងរួសរាយរាក់ទាក់។ ចំពោះកាយវិការវិញ គួរផ្តោតលើការរក្សាទំនាក់ទំនងភ្នែក ការប្រើកាយវិការបើកចំហរ និងសមរម្យ ដែលបង្ហាញពីការស្វាគមន៍ និងការយកចិត្តទុកដាក់។ ការស្តាប់សកម្មមានន័យថាការយកចិត្តទុកដាក់ខ្ពស់ទៅលើអ្វីដែលភ្ញៀវនិយាយ ទាំងពាក្យពេចន៍ និងអារម្មណ៍របស់ពួកគេ។ បុគ្គលិកគួរត្រូវបានបណ្តុះបណ្តាលឱ្យចេះសួរនាំដើម្បីបញ្ជាក់ព័ត៌មាន សង្ខេបអ្វីដែលភ្ញៀវបាននិយាយ និងបង្ហាញពីការយល់ចិត្តចំពោះអារម្មណ៍ និងតម្រូវការរបស់ភ្ញៀវ។ ការយល់ចិត្តជួយឱ្យបុគ្គលិកអាចឆ្លើយតបនឹងស្ថានភាពផ្សេងៗប្រកបដោយការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាបានល្អប្រសើរ។ ជាក់ស្តែង កម្ពុជាគឺជាគោលដៅទេសចរណ៍អន្តរជាតិ ដែលទទួលភ្ញៀវមកពីបណ្តាប្រទេសផ្សេងៗគ្នាជាមួយនឹងវប្បធម៌ និងទម្លាប់រៀងៗខ្លួន។ ដូច្នេះ ការបណ្តុះបណ្តាលផ្នែកទំនាក់ទំនងឆ្លងវប្បធម៌គឺចាំបាច់ ដើម្បីចៀសវាងការយល់ច្រឡំ និងធានាថាភ្ញៀវមានអារម្មណ៍ស្រណុកសុខកាយ សប្បាយចិត្ត។ ការបណ្តុះបណ្តាលគួរផ្តល់នូវចំណេះដឹងទូទៅអំពីវប្បធម៌សំខាន់ៗរបស់ភ្ញៀវទេសចរដែលមកកាន់កម្ពុជា ឧទាហរណ៍ វប្បធម៌អាស៊ី វប្បធម៌អឺរ៉ុប វប្បធម៌អាមេរិក។ ការយល់ដឹងពីវប្បធម៌ភ្ញៀវ រាប់បញ្ចូលទាំងទម្លាប់ ការស្វាគមន៍ លក្ខណៈទំនាក់ទំនង និងចំណុចផ្សេងៗដែលបុគ្គលិកគួរដឹង។ ការយល់ដឹងជួយឱ្យបុគ្គលិកអាចផ្តល់សេវាកម្មដែលសមស្របតាមវប្បធម៌របស់ភ្ញៀវ។ បុគ្គលិកគឺជាអ្នកតំណាងរបស់ប្រទេសកម្ពុជា តាមរយះការណែនាំពីវប្បធម៌ខ្មែរ។ ការបណ្តុះបណ្តាលគួរផ្តល់នូវចំណេះដឹងស៊ីជម្រៅអំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដើម្បីឱ្យពួកគេអាចណែនាំ និងពន្យល់ដល់ភ្ញៀវនៅពេលចាំបាច់។ ការបណ្តុះបណ្តាល មិនត្រឹមតែជួយឱ្យភ្ញៀវយល់ដឹងពីកម្ពុជាកាន់តែច្បាស់ប៉ុណ្ណោះទេ ថែមទាំងបង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ពួកគេផងដែរ។ នៅពេលដែលមានការខ្វែងគំនិតគ្នា ឬបញ្ហាណាមួយកើតឡើងដោយសារភាពខុសគ្នានៃវប្បធម៌ បុគ្គលិកគួរត្រូវបានបណ្តុះបណ្តាលឱ្យចេះដោះស្រាយដោយសន្តិវិធី និងការយោគយល់។ ការដោះស្រាយបញ្ហាឆ្លងវប្បធម៌ រាប់បញ្ចូលទាំងការអត់ធ្មត់ ការព្យាយាមពន្យល់ដោយច្បាស់លាស់ និងការស្វែងរកដំណោះស្រាយដែលសមស្របសម្រាប់ភាគីទាំងសងខាង។ ការបណ្តុះបណ្តាលផ្នែកទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនឹងជួយបង្កើតធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍នៅកម្ពុជា ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យនេះ ឱ្យរីកចម្រើនទៅមុខ។ ការទំនាក់ទំនងជាលាយលក្ខណ៍អក្សរ និងឌីជីថល គឺជាទម្រង់នៃការផ្លាស់ប្តូរព័ត៌មានដែលប្រើប្រាស់អក្សរ រូបភាព វីដេអូ ឬសំឡេង តាមរយៈប្រព័ន្ធអេឡិចត្រូនិក ឬឯកសារ។ ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដូចជា ហ្វេសបុក លីងអុីន ធ្វីធ័ អុីនស្តាក្រាម តេលេក្រាម និងតិកតុក ជាដើមបានក្លាយជាឧបករណ៍ទំនាក់ទំនងដ៏មានឥទ្ធិពលសម្រាប់បុគ្គល និងស្ថាប័ន។ ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយវិជ្ជាជីវៈ។ ការចេះបង្កើតខ្លឹមសារដែលទាក់ទាញ និងមានប្រយោជន៍ដូចជា ការសរសេរសារខ្លីៗ ការថតរូប ឬវីដេអូ។ ការគ្រប់គ្រង យល់ដឹងពីរបៀបថែរក្សា និងកសាងកេរ្តិ៍ឈ្មោះវិជ្ជមាននៅលើបណ្តាញសង្គម។ ត្រូវចេះឆ្លើយតបទៅនឹងមតិយោបល់ សំណួរ ឬសារបានទាន់ពេលវេលា និងសមរម្យ។ ស្វែងយល់ថាអ្នកណាជាទស្សនិកជនរបស់អ្នក ដើម្បីបង្កើតខ្លឹមសារដែលសមស្រប។ អ៊ីមែលនៅតែជាមធ្យោបាយទំនាក់ទំនងផ្លូវការដ៏សំខាន់បំផុតមួយ។ ការសរសេរអ៊ីមែលប្រកបដោយប្រសិទ្ធភាពជារឿងសំខាន់សម្រាប់អ្នកអាន។ រចនាសម្ព័ន្ធច្បាស់លាស់ មានប្រធានបទច្បាស់លាស់ ខ្លឹមសាររៀបចំជាលំដាប់លំដោយ និងកថាខណ្ឌបែងចែកបានល្អ។ ភាសាផ្លូវការ ប្រើភាសាដែលសមរម្យ គួរសម និងគ្មានកំហុសអក្ខរាវិរុទ្ធ ឬវេយ្យាករណ៍។ សរសេរខ្លីៗ តែត្រូវប្រាកដថាព័ត៌មានគ្រប់គ្រាន់។ ចេះភ្ជាប់ឯកសារ និងធានាថាឯកសារនោះអាចបើកបាន។ ហើយ សេចក្តីជូនដំណឹងផ្ទៃក្នុង ប្រើសម្រាប់ទំនាក់ទំនងព័ត៌មានសំខាន់ៗក្នុងអង្គភាព ត្រូវមានកាលបរិច្ឆេទ ទៅកាន់អ្នកណា មកពីអ្នកណា និងប្រធានបទច្បាស់លាស់។ មួយវិញទៀត លិខិត ប្រើសម្រាប់ទំនាក់ទំនងផ្លូវការជាមួយភាគីខាងក្រៅ ត្រូវមានបឋមកថា អាសយដ្ឋានអ្នកផ្ញើ អ្នកទទួល កាលបរិច្ឆេទ ប្រធានបទ ខ្លឹមសារលម្អិត និងហត្ថលេខា។ កំណត់ហេតុប្រជុំ កត់ត្រាចំណុចសំខាន់ៗនៃការប្រជុំ រួមមានរបៀបវារៈ អ្នកចូលរួម ចំណុចពិភាក្សា ការសម្រេចចិត្ត និងសកម្មភាពបន្ត ត្រូវសរសេរឲ្យបានច្បាស់លាស់និងរៀបចំជាលំដាប់។ ជំនាញទំនាក់ទំនងផ្ទៃក្នុង និងការងារជាក្រុម គឺជាសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងគ្នាយ៉ាងមានប្រសិទ្ធភាពក្នុងចំណោមបុគ្គលិក និងដើម្បីសម្រេចគោលដៅរួម។ ការបង្កើតបរិយាកាសការងារដែលមានភាពស្និទ្ធស្នាល និងគោរពគ្នាទៅវិញទៅមកគឺសំខាន់ណាស់។ ស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលសហការីនិយាយ ដោយមិនកាត់ផ្តាច់ ឬបកស្រាយខុស។ ព្យាយាមយល់ពីទស្សនៈ និងអារម្មណ៍របស់អ្នកដទៃ។ គោរពមតិយោបល់ និងភាពខុសប្លែកគ្នារវាងបុគ្គល។ រៀនពីរបៀបដោះស្រាយជម្លោះប្រកបដោយស្ថាបនា ដោយរកដំណោះស្រាយដែលផ្តល់ប្រយោជន៍ដល់គ្រប់ភាគី។ ចូលរួមក្នុងសកម្មភាពសង្គម ឬសកម្មភាពផ្សេងៗដែលជួយពង្រឹងទំនាក់ទំនង។ ការផ្តល់ និងទទួលមតិកែលម្អ គឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍផ្ទាល់ខ្លួន និងក្រុម។ ផ្តោតលើអាកប្បកិរិយា ឬលទ្ធផលការងារជាជាងបុគ្គលិកលក្ខណៈ។ ត្រូវជាក់លាក់ ផ្តល់ឧទាហរណ៍ជាក់ស្តែង និងផ្តល់យោបល់សម្រាប់កែលម្អ។ ទទួលយកដោយបើកចិត្តទូលាយ ស្តាប់ដោយយកចិត្តទុកដាក់ និងសួរដើម្បីបញ្ជាក់ប្រសិនបើមានចម្ងល់ កុំព្យាយាមការពារខ្លួនភ្លាមៗ។ ប្រើប្រាស់មតិកែលម្អដើម្បីកំណត់គោលដៅអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ផ្តល់មតិកែលម្អវិជ្ជមានដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ការខិតខំប្រឹងប្រែង។ ការអនុវត្តជាក់ស្តែង និងសិក្ខាសាលា គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍជំនាញជាក់ស្តែង និងបង្កើនចំណេះដឹង។ សិក្ខាសាលាដោះស្រាយស្ថានការណ៍ជាក់ស្តែង ជាប្រភេទផ្តោតលើការអនុវត្តជាក់ស្តែង និងការដោះស្រាយបញ្ហាពិតប្រាកដ។ ការវិភាគករណីសិក្សា ស្ថានការណ៍ ឬបញ្ហាដែលបានកើតឡើងពីមុន និងរៀនពីមេរៀនដែលទទួលបាន។ ចូលរួមក្នុងការធ្វើសកម្មភាពជាក់ស្តែងដែលទាក់ទងនឹងការងារប្រចាំថ្ងៃ។ ការសម្តែងតួនាទីផ្សេងៗគ្នា ដើម្បីអនុវត្តជំនាញទំនាក់ទំនង ឬដោះស្រាយបញ្ហា។ ចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយរួម។ អនុវត្តជំនាញជាក់ស្តែងក្រោមការណែនាំពីអ្នកជំនាញ។ ការចេញទៅសិក្សានៅក្រៅកន្លែង ឬការអនុវត្តការងារផ្ទាល់ ផ្តល់បទពិសោធន៍ដ៏មានតម្លៃ។ ទៅទស្សនកិច្ចនៅតាមស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗ ដើម្បីសិក្សាពីរបៀបដែលពួកគេដំណើរការ និងអនុវត្តការងារ។ ធ្វើការងារជាក់ស្តែងនៅក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយក្នុងរយៈពេលកំណត់មួយដែលអនុញ្ញាតឲ្យសិស្ស និស្សិត ឬអ្នកចាប់ផ្តើមអាជីពទទួលបានបទពិសោធន៍ផ្ទាល់ និងរៀនពីអ្នកជំនាញ។ ការជួប និងបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យផ្សេងៗ។ ការអញ្ជើញអ្នកជំនាញមកចែករំលែកបទពិសោធន៍ និងចំណេះដឹង គឺជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ។ អ្នកជំនាញអាចចែករំលែកបទពិសោធន៍ពិតប្រាកដ និងបញ្ហាប្រឈមដែលពួកគេបានជួបប្រទះ។ ការទទួលបានដំបូន្មានផ្ទាល់ពីអ្នកដែលមានបទពិសោធន៍ច្រើន។ ការបំផុសគំនិតតាមរយះការស្តាប់ជារឿងជោគជ័យពីអ្នកជំនាញអាចជំរុញទឹកចិត្តអ្នកស្តាប់។ មានឱកាសក្នុងការសួរសំណួរផ្ទាល់ទៅកាន់អ្នកជំនាញ។ ការទទួលបានព័ត៌មានថ្មីៗ និងនិន្នាការចុងក្រោយបំផុតក្នុងវិស័យជាក់លាក់ណាមួយ។